ជនជាតិខ្មែរយើងមានជំនឿតាំងពីបុរាណមកម្ល៉េះ អំពីការយំរបស់សត្វតុកែ។ ពួកគេតែងតែយកចិត្តទុកដាក់រាប់ចំនួនដងដែលតុកែបន្លឺសំឡេងយំ។ ការរាប់នេះត្រូវបានគេជឿជាក់ថាអាចទាយដឹងពីប្រផ្នូលផ្សេងៗដែលនឹងកើតឡើងនាពេលខាងមុខ។ ជំនឿនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រពៃណី និងវប្បធម៌ខ្មែរយើង។ នៅពេលដែលសត្វតុកែយំពីរដង ជនជាតិខ្មែរយើងភាគច្រើនជឿថាជាប្រផ្នូលល្អ។ ការយំ បួនដង ក៏ត្រូវបានគេចាត់ទុកថាជាសញ្ញានៃសំណាងល្អផងដែរ។ ប្រសិនបើសត្វតុកែយំប្រាំមួយដង នោះគឺជាសញ្ញាដ៏ល្អប្រសើរណាស់។ រីឯការយំប្រាំបីដង ត្រូវបានបកស្រាយថាជាសំណាងលាភធំ ឬភាពរុងរឿង។ ជាទូទៅ ការយំជាលេខគូ ដូចជា ២, ៤, ៦, ៨ ជាដើម ត្រូវបានចាត់ទុកថាជាប្រផ្នូលល្អទាំងអស់។ ប្រផ្នូលល្អទាំងនោះអាចទាក់ទងនឹងការទទួលបានលាភសក្ការៈ ឬទ្រព្យសម្បត្តិ។ វាក៏អាចទាក់ទងនឹងភាពជោគជ័យ និងសម្រេចផលល្អក្នុងកិច្ចការងារនានាផងដែរ។ អ្នកខ្លះមានជំនឿថា ការយំរបស់តុកែជាលេខគូ គឺជាសញ្ញានៃសុខុមាលភាព និងកម្លាំងកាយល្អ។ ការយំជាលេខគូអាចនាំមកនូវសេចក្តីសុខសាន្ត និងសេចក្តីចម្រើនដល់គ្រួសារ។ វាក៏អាចជាសញ្ញាបញ្ជាក់ថាមានដំណឹងល្អ ឬការប្រារព្ធពិធីអ្វីមួយដែលនឹងមកដល់។ ផ្ទុយទៅវិញ នៅពេលដែលសត្វតុកែយំតែម្ដង ជនជាតិខ្មែរយើងជឿថាជាប្រផ្នូលអាក្រក់។ ការយំបីដង ក៏ត្រូវបានគេចាត់ទុកថាជាសញ្ញានៃសំណាងមិនល្អ ឬគ្រោះកាចដែរ។ ប្រសិនបើសត្វតុកែយំប្រាំដង នោះគឺជាសញ្ញាដែលគួរឲ្យបារម្ភ និងត្រូវប្រុងប្រយ័ត្ន។ ការយំប្រាំពីរដង ត្រូវបានបកស្រាយថាជាសំណាងអាក្រក់ ឬឧបសគ្គដែលនឹងកើតឡើង។ ជាទូទៅការយំជាលេខសេស ដូចជា ១, ៣, ៥, ៧ ជាដើម ត្រូវបានចាត់ទុកថាជាប្រផ្នូលអាក្រក់។ ប្រផ្នូលអាក្រក់ទាំងនោះអាចទាក់ទងនឹងគ្រោះកាច ចង្រៃ ឬរឿងមិនល្អផ្សេងៗដែលខិតចូលមក។ វាក៏អាចទាក់ទងនឹងការបរាជ័យ ឬជួបឧបសគ្គក្នុងកិច្ចការងារអ្វីមួយផងដែរ។ អ្នកខ្លះទៀតជឿថាជាសញ្ញានៃជំងឺឈឺស្កាត់ ឬបញ្ហាសុខភាព។ ការយំជាលេខសេសអាចនាំមកនូវសេចក្តីទុក្ខសោក ឬភាពមិនស្រណុកក្នុងចិត្ត។ វាក៏អាចជាសញ្ញាបញ្ជាក់ថាមានដំណឹងអាក្រក់ដែលនឹងមកដល់ក្នុងពេលឆាប់ៗដែរ។ ការបកស្រាយលម្អិតអំពីការយំរបស់តុកែអាច ខុសគ្នាទៅតាមតំបន់ ភូមិសាស្ត្រនីមួយៗ។ ឧទាហរណ៍ ការបកស្រាយនៅតាមខេត្តមួយចំនួនអាចនឹងមានលក្ខណៈខុសប្លែកពីខេត្តមួយទៀត។ ជំនឿនេះក៏អាចខុសគ្នាទៅតាម ជំនឿបុគ្គល របស់មនុស្សម្នាក់ៗផងដែរ។ អ្នកខ្លះប្រហែលជាមិនជឿទាំងស្រុងទៅលើការទាយប្រផ្នូលនេះទេ។ ប៉ុន្តែអ្នកខ្លះទៀតបានជឿជាក់យ៉ាងមុតមាំទៅលើអត្ថន័យនៃការយំរបស់តុកែ។ មូលហេតុនៃជំនឿនេះទំនងជាផ្អែកលើការសង្កេតយ៉ាងល្អិតល្អន់របស់បុព្វបុរសខ្មែរពីសម័យដើម។ ពួកគេបានសង្កេតឃើញពីទំនាក់ទំនងរវាងការយំរបស់តុកែ និងព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងផ្ទាល់។ ជំនឿនេះត្រូវបានបន្តនិទានពីមួយជំនាន់ទៅមួយជំនាន់តាមរយៈការនិយាយតៗគ្នា។ វាបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណី និងជំនឿអបិយជំនឿក្នុងសង្គមខ្មែរ។ សារៈសំខាន់វប្បធម៌របស់វាគឺការផ្តល់នូវការណែនាំផ្លូវចិត្តដល់មនុស្ស។ វាជួយឲ្យមនុស្សមានការត្រៀមខ្លួនសម្រាប់អនាគតដែលពួកគេជឿថាអាចកើតឡើង។ អ្នកខ្លះទៀតប្រើប្រាស់ជំនឿនេះដើម្បីជួយក្នុងការសម្រេចចិត្តរឿងសំខាន់ៗ។ សត្វតុកែត្រូវបានគេចាត់ទុកថាជាសត្វដែលមានលក្ខណៈអាថ៌កំបាំងគួរឲ្យចាប់អារម្មណ៍។ ព្រោះសំឡេងយំរបស់វាមិនដូចទៅនឹងសំឡេងសត្វដទៃទៀតដែលធ្លាប់លឺនោះទេ។ វាបន្លឺឡើងយ៉ាងច្បាស់លាស់ និងលឺរណ្ដំនៅពេលយប់ស្ងាត់ជ្រងំ។ ការរាប់ចំនួនដងនៃការយំរបស់វាគឺជាទង្វើមួយដែលងាយស្រួលធ្វើទៅតាមជំនឿ។ ជំនឿនេះបង្ហាញពីភាពជិតស្និទ្ធរបស់ប្រជាជនខ្មែរជាមួយនឹងធម្មជាតិជុំវិញខ្លួន។ ជំនឿអំពីប្រផ្នូលនេះជួយរៀបចំចិត្តគំនិតរបស់មនុស្សឲ្យមានភាពរឹងមាំនិងប្រុងប្រយ័ត្ន។ ដើម្បីឲ្យមានសង្ឃឹមជានិច្ច ឬត្រៀមខ្លួនប្រុងប្រយ័ត្នទុកជាមុន។ អ្នកខ្លះថែមទាំងកត់ត្រាចំនួនដងដែលតុកែយំទុកទៀតផង។ ពួកគេកត់ត្រាទុកដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃប្រផ្នូលដែលបានទាយ។ ជំនឿនេះនៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើមនុស្សមួយចំនួនធំជាពិសេសនៅតាមជនបទ។ វានៅតែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនៅតាមជនបទដាច់ស្រយាល។ សត្វតុកែគឺជាសត្វមួយប្រភេទដែលធ្លាប់ឃើញជាទូទៅនៅតាមផ្ទះសម្បែងរបស់ខ្មែរដែលភាគច្រើនពួកវានៅទីងងឹត។ ដូច្នេះ ការយំរបស់វាមិនមែនជារឿងចម្លែក ឬកម្រកើតមាននោះឡើយ។ ក្រៅពីជំនឿទៅលើប្រផ្នូលល្អអាក្រក់ ក៏មានជំនឿមួយទៀតដែលទាក់ទងនឹងតុកែដែរ។ ជំនឿនេះគឺទាក់ទងនឹងការទាយដឹងពីអនាគតប្ដី ឬប្រពន្ធរបស់ខ្លួន។ ទាំងបុរស ទាំងស្ត្រីជនជាតិខ្មែរមួយចំនួនតែងតែប្រើវិធីនេះ។ គឺពួកគេរាប់ការយំរបស់សត្វតុកែតាមលំដាប់លំដោយយ៉ាងយកចិត្តទុកដាក់។ ដើម្បីទាយថាគូស្រកររបស់ខ្លួនជា កំលោះឬក្រមុំ ឬ ពោះម៉ាយឬមេម៉ាយ ។ សម្រាប់ ស្ត្រី គឺមានលំដាប់នៃការរាប់ជាក់លាក់ និងមិនអាចផ្លាស់ប្ដូរបាន។ នៅពេលដែលឮសំឡេងតុកែយំលើកដំបូង គាត់ចាប់ផ្ដើមរាប់ថា កំលោះ។ នៅពេលដែលតុកែយំម្ដងទៀត ជាលើកទី ២ គាត់រាប់ថា ពោះម៉ាយ ។ បន្ទាប់មក គាត់បន្តរាប់ឆ្លាស់គ្នាទៅវិញទៅមកដោយមិនឈប់។ ដូច្នេះ លំដាប់នៃការរាប់គឺ កំលោះ ពោះម៉ាយ រហូតដល់តុកែឈប់យំ។ ការកាត់សេចក្តីចុងក្រោយគឺផ្អែកទៅលើ ពាក្យដែលធ្លាក់លើសំឡេងយំចុងក្រោយ របស់តុកែ។ ប្រសិនបើសំឡេងយំចុងក្រោយធ្លាក់ចំពាក្យ កំលោះ មានន័យថាគាត់នឹងបានរៀបការជាមួយបុរសដែលនៅលីវ ជាកំលោះ ។ ប្រសិនបើសំឡេងយំចុងក្រោយធ្លាក់ចំពាក្យ ពោះម៉ាយ មានន័យថាគាត់នឹងបានរៀបការជាមួយបុរសដែលធ្លាប់មានប្រពន្ធដែលហៅថា ពោះម៉ាយ ។ សម្រាប់ បុរស វិញក៏មានលំដាប់នៃការរាប់ស្រដៀងគ្នាទៅនឹងស្ត្រីដែរ។ ពេលឮតុកែយំលើកដំបូង គាត់ចាប់ផ្ដើមរាប់ថា "ក្រមុំ" ។ ពេលតុកែយំលើកទី ២ គាត់រាប់ថា "មេម៉ាយ" ។ បន្ទាប់មក គាត់ក៏បន្តរាប់ឆ្លាស់គ្នាទៅវិញទៅមកដូចទៅនឹងស្ត្រីដែរ។ ដូច្នេះ លំដាប់នៃការរាប់គឺ ក្រមុំ មេម៉ាយរហូតដល់តុកែឈប់យំ។ ការកាត់សេចក្តីចុងក្រោយគឺផ្អែកទៅលើពាក្យដែលធ្លាក់លើសំឡេងយំចុងក្រោយរបស់តុកែ។ ប្រសិនបើសំឡេងយំចុងក្រោយធ្លាក់ចំពាក្យ ក្រមុំ មានន័យថាគាត់នឹងបានរៀបការជាមួយស្ត្រីដែលនៅលីវ ដែលជាស្ត្រីក្រមុំ ។ ប្រសិនបើសំឡេងយំចុងក្រោយធ្លាក់ចំពាក្យ "មេម៉ាយ" មានន័យថាគាត់នឹងបានរៀបការជាមួយស្ត្រីដែលធ្លាប់មានប្ដី គេហៅស្រ្តីនោះថាស្ត្រីមេម៉ាយ ។ ជំនឿនេះបង្ហាញយ៉ាងច្បាស់ពីក្តីរំពឹង និងការស្រមៃរបស់យុវជនចំពោះអនាគតគូស្រកររបស់ពួកគេ។ ម៉្យាងទៀតវាក៏ជាផ្នែកមួយនៃល្បែងកំសាន្តបែបបុរាណដែលធ្លាប់ពេញនិយមដែរ។ ហើយវាក៏ជាវិធីសាស្ត្រមួយដើម្បីទទួលបានភាពសប្បាយរីករាយពីការទាយជោគវាសនាផ្ទាល់ខ្លួនដើម្បីកំសាន្ត។ ទោះបីជាយ៉ាងណា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជឿជាក់ ១០០ភាគរយទៅលើជំនឿនេះនោះទេ។ ប៉ុន្តែវាបានក្លាយជាប្រពៃណីដ៏គួរឲ្យចាប់អារម្មណ៍មួយដែលនៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ។ ជំនឿនេះឆ្លុះបញ្ចាំងពីជីវិតរស់នៅរបស់ប្រជាជនខ្មែរដែលជិតស្និទ្ធនឹងធម្មជាតិ។ សត្វតុកែត្រូវបានគេប្រើជានិមិត្តរូបសម្រាប់ការទស្សន៍ទាយជោគវាសនា។ ហើយវាក៏បង្ហាញពីភាពច្នៃប្រឌិតរបស់បុព្វបុរសខ្មែរផងដែរ ក្នុងការបង្កើតជំនឿប្លែកៗដែលទាក់ទងនឹងសត្វនិងធម្មជាតិ។ ជំនឿនេះអាចជាការបន្ធូរអារម្មណ៍ពីភាពឯកា ឬភាពតានតឹងក្នុងជីវិត។ វាក៏អាចជាការឆ្លើយតបទៅនឹងការចង់ដឹងចង់ឃើញអំពីអនាគត។ ជំនឿនេះត្រូវបានគេនិយាយតៗគ្នាពីមាត់មួយទៅមាត់មួយពីមនុស្សជំនាន់មុនមក។ ជំនឿទាំងនេះគឺជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់យើងដែលបានឆ្លងកាត់ច្រើនជំនាន់ ហើយនៅតែរក្សាបានខ្លឹមសារដើម។ ការបកស្រាយរបស់វាអាចប្រែប្រួលបន្តិចបន្តួចតាមពេលវេលា ឬតំបន់ ប៉ុន្តែខ្លឹមសារស្នូលនៃជំនឿនេះនៅតែរក្សាដដែល។ សត្វតុកែនៅតែជាសត្វដ៏អាថ៌កំបាំងដែលភ្ជាប់ជាមួយជំនឿ ព្រោះសំឡេងយំរបស់វានៅតែជាសញ្ញាក្នុងជំនឿសម្រាប់ប្រជាជនខ្មែរ។ ការរាប់ចំនួនដងតុកែយំជាផ្នែកមួយដ៏សំខាន់នៃជំនឿខ្មែរយើងដែលធ្វើឲ្យវប្បធម៌ និងប្រពៃណីខ្មែរកាន់តែសម្បូរបែប។ ដូច្នេះវាជាចំណេះដឹងពីបុរាណដែលគួរឲ្យសិក្សាស្វែងយល់ដើម្បីថែរក្សា។ ជំនឿអំពីការរាប់ចំនួនដងដែលសត្វតុកែយំនេះ មិនមែនគ្រាន់តែជាការទស្សន៍ទាយសំណាងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកនូវតម្លៃអប់រំជាច្រើនផងដែរ។ ជំនឿនេះគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងប្រពៃណីខ្មែរយើង ដែលបានបន្សល់ទុកពីដូនតា។ ការសិក្សាស្វែងយល់អំពីវាជួយឲ្យយុវជនជំនាន់ក្រោយយល់កាន់តែច្បាស់ពីឫសគល់នៃជំនឿក្នុងសង្គមខ្មែរ។ វាក៏បានជួយលើកកម្ពស់មោទកភាពជាតិ និងជួយថែរក្សាមរតកអរូបីរបស់ដូនតាដែរ។ ទោះបីជាវាជាជំនឿបុរាណក៏ដោយ ការពិភាក្សាអំពីមូលហេតុ និងរបៀបនៃការបកស្រាយ លេខគូ លេខសេស ការរាប់គូស្រករ អាចជំរុញឲ្យអ្នកសិក្សាគិតពិចារណា និងវិភាគ។ ជំនឿទាំងនេះឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់មនុស្សក្នុងការចង់ដឹងពីអនាគត និងការត្រៀមខ្លួនសម្រាប់អ្វីដែលមិនទាន់មកដល់។ វាបង្ហាញពីរបៀបដែលមនុស្សស្វែងរកអត្ថន័យនៅក្នុងបាតុភូតធម្មជាតិ ដើម្បីសម្រាលការថប់បារម្ភ ឬបង្កើនក្តីសង្ឃឹម។ ជំនឿទាំងនោះជួយឲ្យយល់ដឹងពីចិត្តគំនិត និងទស្សនៈរបស់មនុស្សក្នុងសម័យកាលផ្សេងៗគ្នា។ ការសិក្សាអំពីជំនឿនេះបង្រៀនយើងពីការគោរពទៅលើភាពចម្រុះនៃជំនឿ និងការគិតរបស់មនុស្ស។ ជំនឿរាប់តុកែយំនេះបង្ហាញពីភាពប៉ិនប្រសប់ និងច្នៃប្រឌិតរបស់បុព្វបុរសខ្មែរក្នុងការបង្កើតរឿងដំណាល ឬល្បែងកម្សាន្តដែលទាក់ទងនឹងធម្មជាតិ។ វាអាចជំរុញឲ្យអ្នកសិក្សាប្រើប្រាស់ការស្រមើលស្រមៃរបស់ពួកគេក្នុងការស្វែងយល់ ឬបង្កើតអ្វីថ្មីសម្រាប់អ្នកជំនាន់ក្រោយ។ សរុបមក ជំនឿអំពីការរាប់ចំនួនដងដែលសត្វតុកែយំ ផ្តល់នូវឱកាសដ៏ល្អមួយក្នុងការសិក្សាអំពីអត្តសញ្ញាណវប្បធម៌ ការគិតបែបបុរាណ និងចិត្តវិទ្យាមនុស្ស ដែលសុទ្ធសឹងតែជាតម្លៃអប់រំដ៏មានសារៈសំខាន់។ បច្ចុប្បន្ននេះ ជំនឿអំពីការរាប់ចំនួនដងដែលសត្វតុកែយំនៅតែមានវត្តមាននៅក្នុងសង្គមខ្មែរ ប៉ុន្តែឥទ្ធិពល និងការអនុវត្តរបស់វាបានផ្លាស់ប្ដូរទៅតាមកាលៈទេសៈ និងជំនាន់។ ជំនឿនេះនៅតែត្រូវបានរក្សាទុក ហើយនិយាយតៗគ្នាពីមនុស្សជំនាន់មុនទៅជំនាន់ក្រោយ ជាពិសេសនៅតាមតំបន់ជនបទដាច់ស្រយាលដែលការយល់ដឹងអំពីធម្មជាតិ និងជំនឿបុរាណនៅតែមានឥទ្ធិពលខ្លាំង។ មនុស្សចាស់ភាគច្រើននៅតែជឿជាក់ និងអនុវត្តការរាប់នេះដើម្បីទស្សន៍ទាយសំណាង ឬអនាគត។ ការយំរបស់តុកែអាចក្លាយជាប្រធានបទសន្ទនាដ៏គួរឱ្យចាប់អារម្មណ៍ក្នុងចំណោមអ្នកភូមិ ឬសមាជិកគ្រួសារ នៅពេលដែលពួកគេបានឮសំឡេងតុកែយំ។ ក្នុងពេលបច្ចុប្បន្ននេះ នៅក្នុងតំបន់ទីក្រុងធំៗដូចជាភ្នំពេញ និងក្នុងចំណោមយុវជនជំនាន់ថ្មី ជំនឿលើការរាប់តុកែយំនេះបានថយចុះ។ នេះបណ្តាលមកពីការរីកចម្រើនផ្នែកអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឥទ្ធិពលនៃវប្បធម៌បរទេស។ យុវជនសម័យទំនើបច្រើនតែគិតបែបហេតុផល និងវិទ្យាសាស្ត្រជាងមុន។ ពួកគេយល់ថាការយំរបស់តុកែជាបាតុភូតធម្មជាតិរបស់សត្វ ហើយមិនចាំបាច់មានការពាក់ព័ន្ធជាមួយសំណាងឬគ្រោះនោះទេ។ ទោះបីជាមិនជឿក៏ដោយ យុវជនខ្មែរភាគច្រើននៅតែស្គាល់ ឬធ្លាប់លឺអំពីជំនឿនេះ។ វាបានក្លាយជាចំណេះដឹងទូទៅមួយក្នុងចំណោមប្រពៃណី និងជំនឿរបស់ខ្មែរ ដែលពួកគេអាចរៀនសូត្រពីក្នុងគ្រួសារ ឬសង្គម។ ជំនឿបែបនេះក៏អាចត្រូវបានលើកយកមកបង្ហាញជាផ្នែកមួយនៃភាពសម្បូរបែបនៃវប្បធម៌ខ្មែរសម្រាប់ភ្ញៀវទេសចរអន្តរជាតិផងដែរ។ បច្ចុប្បន្ននេះ ជនជាតិខ្មែរនៅតែរក្សា និងទទួលស្គាល់ជំនឿនៃការរាប់ចំនួនដងដែលសត្វតុកែយំថាជាផ្នែកមួយនៃកេរដំណែលវប្បធម៌របស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលរបស់វាមិនបានខ្លាំងក្លាដូចកាលពីមុនទៀតទេ ជាពិសេសនៅតំបន់ទីក្រុង និងក្នុងចំណោមមនុស្សជំនាន់ក្រោយ ដែលមានទំនោរទៅរកការគិតបែបសម័យទំនើប និងវិទ្យាសាស្ត្រច្រើនជាង។